ការស្ងោរពងទាកូនក៏មានតាមដំណាក់កាល។ ដំបូងយើងត្រូវ ដាក់ពងទាកូនចូលក្នុងឆ្នាំង រួចចាក់ទឹកឱ្យលិចពង។ បន្ទាប់មកដាក់អំបិលបន្តិចចូលក្នុងទឹកស្ងោរ ដើម្បីជួយឱ្យសំបកងាយបក និងបន្ថែមរសជាតិបន្តិចបន្ទួច ហើយដាំទឹកនោះឱ្យពុះខ្លាំង។ រាប់ចាប់ពីពេលទឹកពុះខ្លាំង ដាំបន្តប្រហែល ១៥ ទៅ ២០ នាទីអាស្រ័យលើទំហំពង និងកម្រិតឆ្អិនដែលគេចង់បាន។ បើចង់បានកូនទាទន់ល្មម អាចស្ងោរប្រហែល ១៥-១៧ នាទី តែបើចង់បានឆ្អិនខ្លាំង អាចដល់ ២០ នាទី។ ជាចុងក្រោយពេលឆ្អិនហើយ ស្រង់ពងទាកូនចេញពីឆ្នាំងភ្លាមៗ រួចត្រាំក្នុងទឹកត្រជាក់បន្តិច ដើម្បីងាយស្រួលបកសំបក។ ការញ៉ាំពងទាកូនមានលក្ខណៈពិសេស និងមានគ្រឿងផ្សំអមជាមួយដើម្បីបង្កើនរសជាតិ។ ជាធម្មតា គេបកសំបកពងទាកូនចេញនៅខាងធំ ប្រហែលប៉ុនមេដៃ ដើម្បីងាយស្រួលជញ្ជក់ទឹកនៅខាងក្នុង។ ដាក់គ្រឿងចូលក្នុងរន្ធពងទា ហើយជញ្ជក់ទឹកនៅខាងក្នុង លាយជាមួយនឹងផ្នែកលឿងមុនគេ ទឹកនេះមានរសជាតិឆ្ងាញ់ណាស់។ បន្ទាប់មក បកសំបកដែលនៅសល់ រួចញ៉ាំសាច់កូនទា និងផ្នែកផ្សេងៗទៀត។ ជាធម្មតា គេលាយអំបិលជាមួយម្ទេស ឬម្រេច បន្ថែមប៊ីចេងបន្តិចបន្តួច ហើយពេលខ្លះច្របាច់ក្រូចឆ្មារចូល ដើម្បីញុំាជាមួយពងទាកូន។ គេអាចដាក់ជីរដែលវាមានតួនាទីជួយកាត់ក្លិនឆ្អាបរបស់ពងទាកូន និងបន្ថែមរសជាតិស្រស់ស្រាយ។ អ្នកខ្លះចូលចិត្តញ៉ាំពងទាកូនជាមួយជ្រក់ខ្ទឹមស ដើម្បីបន្ថយភាពឆ្អាបនិងធ្វើឱ្យមានរសជាតិឆ្ងាញ់។